របបខ្មែរក្រហមដែលបានគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺជាដំណាក់កាលដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានបន្សល់ទុកនូវទំព័រឈាម និងការឈឺចាប់មិនអាចបំភ្លេចបាន។ ភាពឃោរឃៅនៃរបបនេះ ត្រូវបានដឹកនាំដោយមេដឹកនាំមួយចំនួន ដែលមានប្រវត្តិ និងតួនាទីខុសៗគ្នា ប៉ុន្តែសុទ្ធតែបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយបំផ្លិចបំផ្លាញដល់ជីវិតមនុស្សរាប់លាននាក់។ ក្នុងចំណោមមេដឹកនាំទាំងនោះ មានប៉ុល ពត នួន ជា ខៀវ សំផន ឌុច សុន សេន អៀង សារី និងតាម៉ុក ដែលម្នាក់ៗសុទ្ធតែបានបន្សល់ទុកនូវស្លាកស្នាមអាក្រក់គួរឱ្យខ្លាច។ ទីមួយគឺប៉ុល ពត ជាឈ្មោះស្ថាបនិកនៃរបបកម្ពុជាប្រជាធិបតេយ្យនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ លោកកើតនៅថ្ងៃទី២៥ ខែឧសភាឆ្នាំ១៩២៨ នៅភូមិព្រែកស្បូវខេត្តកំពង់ធំ លោកជាកូនទី៨ ក្នុងចំណោមបងប្អូន៩នាក់ ស្រីពីរនាក់ ដែលគ្រួសារលោកជាកសិករស្តុកស្តម្ភធនមធ្យម។ នៅពេលដែល ប៉ុល ពត មានអាយុ៦ឆ្នាំ គាត់បានទៅរស់នៅជាមួយបងប្រុសដែលធ្វើការនៅក្នុងព្រះបរមរាជវាំង។ នៅទីក្រុងភ្នំពេញ ប៉ុល ពត បានសិក្សារៀនសូត្រនៅតាមសាលាបារាំងជាច្រើន ហើយបានបួសជាលោកនេន។ នៅឆ្នាំ១៩៤៩ គាត់ បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែមិនបានទទួលសញ្ញាប័ត្រអ្វីទេ។ ក្នុងអំឡុងពេលរៀនសូត្រនៅទីក្រុងប៉ារីស គាត់បានចូលជាសមាជិកបក្សកុម្មុនីស្តបារាំង ហើយបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាពនយោបាយ។ បន្ទាប់ពីបានត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៣ គាត់បានធ្វើជាគ្រូបង្រៀនប្រវត្តិវិទ្យា និងភូមិវិទ្យានៅសាលាឯកជន ព្រមទាំងបានចូលរួមជាមួយចលនាកុម្មុយនីស្តខុសច្បាប់មួយ។ បីឆ្នាំក្រោយមក គាត់ បានរៀបការជាមួយ ខៀវ ប៉ុណ្ណារី នៅឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៦០ ប៉ុល ពត មានឋានៈទីបីនៅក្នុងបក្សពលករកម្ពុជា ហើយត្រូវបានតែងតាំងជាអនុលេខាបក្សទីពីរក្នុងឆ្នាំ១៩៦១។ ពីរឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៦៣ ប៉ុល ពត ត្រូវបានតែងតាំងជាលេខាបក្សកុម្មុយនីស្តកម្ពុជា។ លោកបានដឹកនាំកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមប្រឆាំងជាមួយនឹងរបបសាធារណៈរដ្ឋខ្មែរដែលដឹកនាំដោយសេនាប្រមុខ លន់ នល់។ នៅឆ្នាំ១៩៧៦ ប៉ុល ពត គឺជានាយករដ្ឋមន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានលាលែងពីតំណែងនៅឆ្នាំ១៩៧៩។ ទោះបីយ៉ាងដូច្នេះក៏ដោយ ប៉ុល ពត នៅតែជាមេដឹកនាំដ៏មានឥទ្ធិពលរបស់ខ្មែរក្រហមដដែល។ ប៉ុល ពត បាននិរទេសខ្លួន ហើយភាគច្រើនរស់នៅតាមព្រំប្រទល់ខ្មែរ-ថៃ។ នៅទីបញ្ចប់ គាត់ត្រូវបានកងទ័ពរបស់ តាម៉ុក ចាប់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៩៧។ កងទ័ព បានយកអង្រឹងសែង ប៉ុល ពត ចំណែកមេដឹកនាំដទៃទៀតបានដើរត្រឡប់មកវិញ។ ពួកគេ បានឃុំឃាំងមេដឹកនាំខ្មែរក្រហមនៅឃ្លាំងកណ្តាល ក្រោយមកបានបញ្ជូនទៅឃុំឃាំងនៅក្បែរច្រកព្រំដែនជាំសាងុំា។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៧ ប៉ុល ពត ត្រូវបាននាំមកកាត់ទោសនៅចំពោះមុខ «តុលាការប្រជាជន» ដែលមានប្រជាជននៅអន្លង់វែងប្រមាណ៤០០ទៅ៥០០នាក់បានចូលរួម។ មេបញ្ជាការកងទ័ពជាន់ខ្ពស់ និងមេដឹកនាំស៊ីវិលចំនួនបួននាក់ ដែលស្មោះត្រង់នឹង តាម៉ុក ត្រូវបានជ្រើសរើសឱ្យធ្វើជាអង្គជំនុំជម្រះ។ ខៀវ នៅ តំណាងឱ្យប្រជាជន ខឹម ងុន តំណាងឱ្យកងកម្លាំងប្រដាប់អាវុធ ម៉ក់ បេន និង ទេព ឃុនណាល់ តំណាងឱ្យ បញ្ញវន្ត។ ទីបំផុត ខៀវ នៅ បានប្រកាសសាលក្រមដោយបានដាក់ទោស ប៉ុល ពត ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋសម្លាប់ សុន សេន ការប៉ុនប៉ងសម្លាប់តាម៉ុក និងការបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាតិ។ គាត់ត្រូវបានជាប់ឃុំឃាំងរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ទើបស្លាប់ដោយសារជំងឺបេះដូង នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ចំណែកឯសាកសពរបស់ ប៉ុល ពត ត្រូវបានបូជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨។ ទីពីរគឺលោក នួន ជា ដែលមានឈ្មោះដើមថា រុងឡឺត ឡាវឌី កើតនៅឆ្នាំ១៩២៦ នៅភូមិវត្តគរ ក្នុងខេត្តបាត់ដំបង។ នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ ខេត្តបាត់ដំបង ត្រូវបានថៃដណ្តើមយកទៅកាន់កាប់ ហើយអ្នកស្រុកបាត់ដំបងទាំងអស់ រួមទាំង នួន ជាផង ត្រូវបានរដ្ឋាភិបាលថៃ ផ្តល់សញ្ជាតិជាថៃ។ នួន ជា បានចេញពីបាត់ដំបងទៅបន្តការសិក្សានៅទីក្រុងបាងកក។ នៅឆ្នាំ១៩៤៥ នួន ជា បានប្រឡងជាប់សញ្ញាប័ត្របាក់ឌុប ហើយបានបន្តការសិក្សាផ្នែកច្បាប់ នៅសាកលវិទ្យាល័យធម្មសាត ប្រទេសថៃ។ ក្រោយមក នួន ជា បានទៅធ្វើការជាស្មៀន នៅក្រសួងការបរទេសថៃ ហើយបានចូលជាសមាជិកបក្សកុម្មុយនិស្តថៃ។ ការណ៍ដែល នួន ជា សម្រេចចិត្តចូលក្នុងបក្សកុម្មុយនិស្តថៃនេះ ប្រហែលជាមកពីគាត់ទទួលឥទ្ធិពលពីបងជីដូនមួយរបស់គាត់ គឺ សៀវ ហេង ដែលបានចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន នៅក្នុងអំឡុងពេលជាមួយគ្នានោះ។ នៅឆ្នាំ១៩៥០ នួន ជា បានសុំផ្ទេរសមាជិកភាពពីបក្សកុម្មុយនិស្តថៃ ទៅបក្សកុម្មុយនិស្តឥណ្ឌូចិនវិញ។ គាត់ក៏បានចេញពីបាងកក ចូលមកខេត្តបាត់ដំបងវិញ ដើម្បីចូលរួមក្នុងចលនាតស៊ូ ដឹកនាំដោយបក្សកុម្មុយនិស្តឥណ្ឌូចិន។ នៅចន្លោះពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៤ នួន ជា ត្រូវបានបក្សកុម្មុយនិស្តឥណ្ឌូចិនបញ្ជូនឱ្យទៅរៀនសូត្រខាងនយោបាយ នៅក្រុងហាណូយ ប្រទេសវៀតណាម។ នៅពេលមានការចុះកិច្ចព្រមព្រៀងក្រុងហ្សឺណែវ នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៥៤ ក្រុមខ្មែរកុម្មុយនិស្តត្រូវបែកជាពីរ មួយក្រុមរត់ទៅវៀតណាម មួយក្រុមទៀតលាក់ខ្លួននៅប្រទេសកម្ពុជា។ នៅពេលនោះ នួន ជា មិនទាន់ត្រឡប់ពីប្រទេសវៀតណាមវិញ នៅឡើយទេ។ រហូតដល់ចុងឆ្នាំ១៩៥៤ ទើប នួន ជា វិលត្រឡប់ពីប្រទេសវៀតណាមវិញ ហើយបានទៅចូលរួមធ្វើការជាមួយក្រុមខ្មែរកុម្មុយនិស្ត ដែលនៅលាក់ខ្លួនក្នុងទីក្រុងភ្នំពេញ។ នៅពេលនោះ នួន ជា ធ្វើការក្រោមបញ្ជាផ្ទាល់របស់ សៀវ ហេង ដែលត្រូវជាបងជីដូនមួយរបស់គាត់ និងជាលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរ ទទួលបន្ទុកគ្រប់គ្រងបណ្តាញជនបទ។ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ទូ សាមុត ត្រូវបានមហាសន្និបាតបក្សបោះឆ្នោតឱ្យធ្វើជាលេខាបក្ស ជំនួស សៀវ ហេង ដែលបានផ្តាច់ខ្លួនទៅចុះចូលជាមួយសម្តេច នរោត្តម សីហនុ។ នួន ជា ក៏បានឡើងកាន់តំណែងជាអនុលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលជាតំណែងកំពូលលំដាប់ទីពីរ បន្ទាប់ពី ទូ សាមុត។ គាត់ បានកាន់តំណែងជាអនុលេខាបក្សកុម្មុយនិស្តរហូតដល់ពេលដែលគាត់បានផ្តាច់ខ្លួនចុះចូលជាមួយរដ្ឋាភិបាលកម្ពុជា នៅខែធ្នូ ឆ្នាំ១៩៩៨។ ក្រោយពេលដែលខ្មែរក្រហមបានឡើងកាន់អំណាច នៅឆ្នាំ១៩៧៥ នួន ជា ក៏បានក្លាយជាប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា ត្រូវបានជ្រើសតាំង ជាប្រធានសភាតំណាងប្រជាជនកម្ពុជា ។ គាត់ក៏មានតំណែងជា អនុលេខាគណៈកម្មាធិការមជ្ឈិម និងគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ផងដែរ ។ លោកបានដើរតួនាទីសំខាន់ក្នុងបញ្ហាសន្តិសុខ។ ក្នុងនាម ជាកម្មាភិបាលជាន់ខ្ពស់លំដាប់ទីពីរ នួន ជាទទួលខុសត្រូវក្នុងការអនុវត្ត គោលនយោបាយឃោរឃៅជាច្រើនដែលបានអនុម័តឱ្យអនុវត្តដោយ គណៈកម្មាធិការអចិន្ត្រៃយ៍បក្ស។ នួន ជា បាននិរទេសខ្លួនទៅព្រំដែនខ្មែរ-ថៃ នៅឆ្នាំ១៩៧៩ ។ លោក និង ខៀវ សំផន បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៨ បន្ទាប់ពីមរណភាពរបស់ ប៉ុល ពត។ នួន ជា ត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។ រីឯគាត់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ អំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញា ទីក្រុងហ្សឺណែវ ។ វាជាអនុសញ្ញាដែលបានចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ស្ដីអំពីអំពើប្រល័យពូជសាសន៍ ការធ្វើមនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញលើសាសនា។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចោទប្រកាន់ នួន ជា ដាក់ឃុំឃាំងអស់មួយជីវិត។ រហូតមកដល់ចុងឆ្នាំ២០១៥ នួន ជា នៅតែមិនព្រម ទទួលកំហុស ហើយស្នើរសុំឱ្យមានសាវនាការបន្តលើសំណុំរឿងគាត់។ ចំំណែកទីបីគឺ លោក ខៀវ សំផន ជាកូនកាត់ចិនកើតនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៣១ ត្រូវនឹងឆ្នាំមមែ នៅឃុំរំចេក ស្រុករំដួល ខេត្តស្វាយរៀង ភូមិភាគបូព៌ានៃប្រទេសកម្ពុជា។ ឪពុក របស់គាត់ ឈ្មោះ ខៀវ ឡុង ម្តាយឈ្មោះ ប៉ោ គង់ ។ គាត់ មានប្អូនម្នាក់ឈ្មោះ ខៀវ សេងគីម មានប្រពន្ធឈ្មោះ សូ សុជាតិ និងមានកូន ៤នាក់ ។ លោក ខៀវ សំផន បានរៀនចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនយោបាយ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាឆ្នាំ ១៩៥៩ ។ ពេលត្រឡប់មកកម្ពុជាវិញ ខៀវ សំផន បានធ្វើជាសាស្រ្តាចារ្យនៅសាលាឯកជនចម្រើនវិជ្ជា។ គាត់បង្កើតកាសែតមួយឈ្មោះថា "ឡុបស៊ែរវ៉ាទ័រ" ដែលមានទិសដៅឆ្លុះបញ្ចាំងមតិរបស់បញ្ញាជន គ្រូបង្រៀន និងមន្រ្តីរាជការមួយចំនួនធំ ដែលគាំទ្រនយោបាយអព្យាក្រឹតរបស់សម្តេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំ ១៩៦២ ដល់ ១៩៦៣ លោកបានធ្វើជាមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម ដែលដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ។ កាលនោះលោកមានឋានៈជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមហាជនជាច្រើនសរសើរថាជាមន្រ្តីស្អាតស្អំម្នាក់ ។ នៅឆ្នាំ ១៩៦០ លោកបានប្រកាសឱ្យមានការតស៊ូមួយ ដើម្បីរំដោះទឹកដីកម្ពុជាក្រោមមកវិញ ។ ពីរឆ្នាំក្រោយមក លោក បានជាប់ឆ្នោតជាតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកណ្តាល ហើយនៅឆ្នាំ ១៩៦៦ លោកបានជាប់ឆ្នោតជាតំណាងរាស្រ្តម្តងទៀត។ ក្រោយព្រឹត្តិការណ៍បះបោររបស់កសិករនៅស្រុកសំឡូត ខេត្តបាត់ដំបង មានការគំរាមចាប់ខ្លួនលោកបញ្ជូនទៅតុលាការសឹក ហើយនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ១៩៦៧។ លោក ខៀវ សំផន បានបង្ខំចិត្តរត់ពីភ្នំពេញទៅលាក់ខ្លួននៅព្រៃក្នុងខេត្តតាកែវ និងកំពង់ស្ពឺ ដែលមានចលនាតស៊ូខ្មែរក្រហមនៅទីនោះ រួមទាំងលោក ហ៊ូ យន់ និង ហ៊ូ នីម ។ នៅខែកក្កដា ឆ្នាំ ១៩៧១ ខៀវ សំផន បានធ្វើជាប្រធានអង្គប្រជុំរយៈពេលពីរសប្តាហ៍ រៀបចំឡើងនៅទីស្នាក់របស់ ប៉ុល ពត នៅភូមិភាគឧត្តរ ដើម្បីពិភាក្សាថា តើត្រូវអនុញ្ញាតឱ្យសម្តេចព្រះ នរោត្តម សីហនុ ចូលរួមក្នុងចលនាតស៊ូដែរឬទេ ។ ពេលតស៊ូ ក៏ដូចជាក្នុងសម័យកាលនៃរបបកម្ពុជាប្រជាធិបតេយ្យដែរ លោក ខៀវ សំផន បានដើរតួនាទីជាអ្នកទំនាក់ទំនងដ៏សំខាន់ម្នាក់រវាងសម្តេចព្រះ នរោត្តម សីហនុ និងក្រុមខ្មែរក្រហម ប៉ុល ពត ។ នៅឆ្នាំដដែលនោះ ខៀវ សំផន បានចូលជាសមាជិកត្រៀមនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា។ នៅពាក់កណ្តាលឆ្នាំ ១៩៧៦ គាត់បានត្រូវគណៈមជ្ឈិមបក្សទទួលជាសមាជិកពេញសិទ្ធិ ។ នៅឆ្នាំ ១៩៧៤ លោកគាំទ្រឱ្យមានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ។ ថ្ងៃទី ៩ ខែតុលា ឆ្នាំ ១៩៧៥ ខៀវ សំផន បានចូលប្រជុំគណៈអចិន្ត្រៃយ៍ ស្តីពីការបែងចែកការងារ។ អង្គប្រជុំនោះ បានចាត់តាំងឱ្យលោកទទួលបន្ទុកផ្នែករណសិរ្ស និងរាជរដ្ឋាភិបាលពាណិជ្ជកម្មខាងបញ្ជី និងតម្លៃ ។ មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី ៨ ខែមីនា ១៩៧៦ ខៀវ សំផន បានចូលរួមក្នុងអង្គប្រជុំការងារមូលដ្ឋាន ស្តីពីបញ្ហាបោះឆ្នោតថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧៦ និងអំពីសភាពការណ៍នៅតំបន់ ១០៣ និង ១០៦ នៃភូមិភាគឧត្តរ ។ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៧៦ តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា លោក ត្រូវបានជ្រើសតាំងឱ្យធើ្វជាប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ។ ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ ១៩៧៦ ខៀវ សំផន ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា។ ក្រោយការបែកបាក់ផ្ទៃក្នុងរបស់កម្លាំងខ្មែរក្រហម នៅឆ្នាំ ១៩៩៨ លោក ខៀវ សំផន បានសុំចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោក ត្រូវបានអគ្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជាចាប់និងឃុំខ្លួនជាបណ្តោះអាសន្ននៅខែវិច្ឆិកា ឆ្នាំ២០០៧។ ទីបួនគឺ ឌុច មានឈ្មោះដើមថា កាំង ហ្កេកអ៊ាវ កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្រោយប្រឡងជាប់បាក់ឌុប ឌុចបានចូលរៀននៅវិទ្យាស្ថានគរុកោសល្យ នៅជិតវិមានឯករាជ្យ។ នៅឆ្នាំ១៩៦៥ ឌុច បានធ្វើជាគ្រូបង្រៀនផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា នៅវិទ្យាល័យស្គន់ ខេត្តកំពង់ធំ។ ដោយមើលឃើញពីគម្លាតយ៉ាងឆ្ងាយរវាងអ្នកក្រ និងអ្នកមាន ឌុចចាប់ផ្តើមមានគំនិតស្អប់ខ្ពើមវណ្ណៈសក្តិភូមិ ហើយស្រឡាញ់ចូលចិត្តគំនិតកុម្មុយនីស្ត។ នៅឆ្នាំ១៩៦៧ ឌុច ក៏បានចូលជាសមាជិកបក្សកុម្មុយនីស្តកម្ពុជាហើយត្រូវបានប៉ូលិសនៃរដ្ឋាភិបាលសង្គមរាស្រ្តនិយមចាប់ខ្លួន យកទៅដាក់គុកព្រៃស នៅភ្នំពេញ។ បន្ទាប់មកនៅឆ្នាំ១៩៧០ ក្រោយដោះលែងពីពន្ធនាគារ ឌុច បានរត់ទៅចូលរួមតស៊ូជាមួយខ្មែរក្រហម នៅក្នុងព្រៃ ស្ថិតនៅតាមបណ្តោយជួរភ្នំក្រវ៉ាញ។ គាត់ត្រូវបាន វ៉ន វ៉េត តែងតាំងឱ្យធ្វើជាមេគុក ដែលមានលេខសម្ងាត់ថា ម-១៣ ស្ថិតនៅឃុំអមលាំង ខេត្តកំពង់ស្ពឺ។ ក្រោយពេលដែលខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឌុច ត្រូវបានតែងតាំងឱ្យធ្វើជាប្រធានមន្ទីរសន្តិសុខ ស-២១ ហៅ គុកទួលស្លែង នៅក្រុងភ្នំពេញ។ នៅចន្លោះឆ្នាំ១៩៧៨ ដល់ដើមឆ្នាំ១៩៧៩ គឺជារយៈពេលដែលខ្មែរក្រហមបង្កើនប្រតិបត្តិការបោសសំអាតផ្ទៃក្នុងបក្សខ្លាំងក្លាជាងគេ។ ក្នុងពេលនោះ មន្រ្តីកម្មាភិបាលខ្មែរក្រហមយ៉ាងច្រើនត្រូវបានចាប់បញ្ជូនទៅឱ្យ ឌុច ធ្វើទារុណកម្មសួរចម្លើយនៅគុកទួលស្លែង។ ឌុច បានគេចចេញពីក្រុមខ្មែរក្រហម ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយបានក្លាយខ្លួនជាគ្រិស្តបរិស័ទ។ គាត់ត្រូវបាន ចាប់ខ្លួននៅខែឧសភា ឆ្នាំ១៩៩៩ចាប់ពីពេលនោះមក ឌុច ត្រូវជាប់ឃុំ ក្នុងគុករហូតរង់ចាំការកាត់ក្តី។ ក្នុងខែ កុម្ភៈ ឆ្នាំ២០០៥ ឌុច ត្រូវបានចោទ ប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងការធ្វើទុក្ខបុកម្នេញទៅលើជនបរទេសក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ។ បន្ទាប់មក គាត់ ត្រូវបានផ្ទេរពីមន្ទីរឃុំឃាំងនៃតុលាការយោធា ទៅឱ្យអង្គជំនុំជម្រះវិសាមញ្ញ ទទួលបន្ទុកជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហមវិញនៅខែកក្កដា ឆ្នាំ ២០០៧។ ឌុច ត្រូវបានតុលាការពិសេសធ្វើការចោទប្រកាន់ជាផ្លូវការពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកកាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង។ គេបានសម្រេចផ្តន្ទាទោសគាត់ ដោយដាក់ពន្ថនាគាររយៈពេល៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់១០ឆ្នាំ និងសំណងលើការសហការចំនួន៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់ ហើយអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។ ចំណែកឯទីប្រាំគឺ សុន សេន (ហៅសមមិត្ត ខៀវ) គាត់កើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាម។ ប្រពន្ធរបស់គាត់ ឈ្មោះ យុន យ៉ាត (ហៅសមមិត្តនារី អាត) ជារដ្ឋមន្ត្រីក្រសួងអប់រំ និងវប្បធម៌ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ គាត់ បានទៅសិក្សានៅប្រទេសបារាំងចន្លោះឆ្នាំ១៩៥០ និងឆ្នាំ១៩៥៦ ហើយបានចូលជាសមាជិកបក្សកុម្មុយនីស្តបារាំង។ នៅឆ្នាំ១៩៦៣ សុន សេន បានរត់ចូលព្រៃ គេចពីការតាមចាប់របស់ប៉ូលីស។ គាត់បានបានក្លាយទៅជាអគ្គមេបញ្ជាការកងកម្លាំងរំដោះជាតិប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៧១។ ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ សុន សេន ជាឧបនាយករដ្ឋមន្ត្រីទីបី ទទួលបន្ទុកការពារជាតិ និងគ្រប់គ្រង់ផ្ទាល់ទៅលើមន្ទីរស២១។ គាត់ និងក្រុមគ្រួសារត្រូវបានសម្លាប់តាមបញ្ជារបស់ ប៉ុល ពត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៧។ បន្ទាប់ពី សុន សេន ហើយគឺលោក អៀង សារី គាត់មានឈ្មោះកំណើតថា គីម ត្រាង កើតនៅឆ្នាំ១៩២៥ នៅខេត្តត្រាវិញ កម្ពុជាក្រោម។ គីម ត្រាង ត្រូវបានឳពុកម្តាយ ប្តូរឈ្មោះមកជា អៀង សារី នៅពេលមករៀននៅកម្ពុជា ដើម្បីឱ្យមានសូរសៀងជាឈ្មោះខ្មែរ។ គាត់ បានបន្ថយអាយុបួនឆ្នាំ ដោយប្តូរឆ្នាំកំណើតពី១៩២៥ មក ១៩២៩វិញ ដើម្បីបានចូលរៀននៅសាលាបឋមសិក្សា។ នៅឆ្នាំ១៩៤៥ អៀង សារី បានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ។ គាត់ បានប្រឡូកចូលក្នុងនយោបាយ នៅឆ្នាំ១៩៤៦ ដោយបានដឹកនាំក្រុមនិស្សិតប្រឆាំងនឹងអាណានិគមបារាំង។ នៅឆ្នាំ១៩៥០ អៀង សារី ទទួលបានអាហារូបករណ៍ទៅរៀននៅប៉ារីស ប្រទេសបារាំង ពោលគឺ មួយឆ្នាំក្រោយសាឡុត ស។ អៀង សារី ក៏មិនខុសពី សាឡុត ស ប៉ុន្មានដែរ បានទទួលអាហារូបករណ៍ចេញទៅរៀននៅប្រទេសបារាំង។ នេះដោយសារពួកគេគឺជាសកម្មជនគណបក្សប្រជាធិបតេយ្យ ដែលពេលនោះ កាន់កាប់ក្រសួងអប់រំជាតិ។ មិនយូរប៉ុន្មាន ក្រោយពីបានមកដល់ក្រុងប៉ារីស អៀង សារី និងមិត្តភ័ក្តិម្នាក់ទៀត គឺ រ័ត្ន សាមឿន ក៏បានផ្តួចផ្តើមគំនិតបង្កើតក្រុមនិស្សិតកុម្មុយនិស្តមួយក្រុម ដែលមានឈ្មោះថា “ក្រុមម៉ាក់ស៊ីស”។ ក្រុមនេះតែងតែជួបប្រជុំគ្នានៅក្នុងផ្ទះរបស់ លោកកេង វ៉ាន់សាក់។ បន្ទាប់មក លោក អៀង សារី បានរៀបការជាមួយ ខៀវ ធីរិទ្ធិ នៅឆ្នាំ១៩៥១ នៅពេលកំពុងរៀននៅប៉ារីស។ នៅឆ្នាំ១៩៥៧ ទើប លោកនិងប្រពន្ធ វិលត្រឡប់ពីប្រទេសបារាំងវិញ ហើយបានទៅរស់នៅក្នុងផ្ទះជាមួយគ្នានឹង សាឡុត ស និងខៀវ ប៉ុណ្ណារី ដែលត្រូវជាបងស្រីបង្កើតរបស់ អៀង ធីរិទ្ធិ។ អៀង សារី បានចូលធ្វើជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយឈ្មោះ “វិទ្យាល័យកម្ពុជបុត្រ”។ ក្នុងពេលជាមួយគ្នា អៀង សារី បានលបលួចធ្វើការដោយសម្ងាត់ឱ្យពួកកុម្មុយនិស្ត ដែលពេលនោះបានបង្កើតបក្សមួយដាក់ឈ្មោះថា “ប្រជាជន” ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ។ នៅខែកញ្ញា ឆ្នាំ១៩៦០ អៀង សារី បានក្លាយជាសមាជិកគណៈអចិន្ត្រៃយ៍បក្សពលករកម្ពុជា អតីតបក្សប្រជាជនបដិវត្តន៍ខ្មែរ។ នៅពេលនោះ ក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍ អៀង សារី គឺជាមនុស្សតែម្នាក់គត់ ដែលមិនមែនជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន។ នៅក្រោយពេលដែល ទូ សាមុត បាត់ខ្លួន ហើយ សាឡុត ស បានក្លាយជាលេខាបក្ស នៅខែកុម្ភៈ ឆ្នាំ១៩៦៣ អៀង សារី ក៏បានឡើងជាមេដឹកនាំលំដាប់ទីបី បន្ទាប់ពី នួន ជា ដែលជាអនុលេខាបក្ស។ នៅឆ្នាំដដែលនោះ អៀង សារី បានរត់ចេញពីភ្នំពេញ ទៅលាក់ខ្លួនក្នុងព្រៃជាមួយ សាឡុត ស។ ក្រោយមក អៀង សារី បានក្លាយជាមេបញ្ជា ការកងទ័ពនៅភូមិភាគឦសាន។ ឆ្នាំ១៩៧៦ អៀង សារី ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីទីមួយ ទទួលបន្ទុកកិច្ចការបរទេស ។ គាត់ ក៏ជាសមាជិកគណៈកម្មាធិការមជ្ឈិម និងគណៈកម្មាធិការអចិន្ត្រៃយ៍បក្សផងដែរ ។ ផ្ទុយទៅវិញ លោកអៀង សារី បានចុះចូលជាមួយរាជ រដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៦ ។ អៀង សារី ត្រូវបានចាប់និងឃុំខ្លួនដោយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០០៧ ។ គាត់ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើបំពារបំពាន យ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ។ វាជាអនុសញ្ញាដែលបានចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ អំពើប្រល័យពូជសាសន៍ ការធ្វើមនុស្សឃាត ការធ្វើទារុណកម្ម ការធ្វើទុក្ខបុក ម្នេញផ្នែកសាសនា។ ប៉ុន្តែគាត់ បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ ដោយជំងឺចាស់ជរា ក្នុងពេលដំណើរការកាត់ក្តីសំណុំរឿងរបស់គាត់មិន ទាន់ត្រូវបានបញ្ចប់នៅឡើយ ។ ជាចុងក្រោយគឺ តាម៉ុក (ឈ្មោះដើម ឈិត ជឿន) គាត់កើតឆ្នាំ១៩២៦ នៅខេត្តតាកែវ ។ តាម៉ុក បានបួសរៀនអស់ជាច្រើនឆ្នាំ ហើយ បានរៀបការជាមួយប្អូនជីដូនមួយឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់។ ឆ្នាំ១៩៤៩ តាម៉ុក ធ្វើជាប្រធានឥស្សរៈស្រុក ក្នុងខេត្ត តាកែវ ។ គាត់បានចូលជាសមាជិកក្រុម កុម្មុយនីស្តនៅក្នុងឆ្នាំ១៩៦៣។ ចាប់ពីឆ្នាំ១៩៦៨ ដល់ដើមឆ្នាំ១៩៧៩ តាម៉ុក ជាលេខាភូមិភាគ និរតី ។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ តាម៉ុក ត្រូវ បានតែងតាំងជាអនុលេខាទីពីរបក្សកុម្មុយនីស្ត កម្ពុជា ។ បន្ទាប់ពីការដួលរលំរបស់កម្ពុជា ប្រជាធិបតេយ្យ តាម៉ុក មិនដែលស្នើសុំការ លើកលែងទោស ហើយមិនដែលមានបំណង ចូលជាមួយរដ្ឋាភិបាលទេ។ គាត់ ត្រូវបាន ចាប់ខ្លួន ដោយកងទ័ពរាជរដ្ឋាភិបាលនៅក្បែរ ព្រំដែនថៃ នៅខែមីនា ឆ្នាំ១៩៩៩ ហើយ ដាក់ក្នុងមន្ទីរឃុំឃាំង ។ ចុងក្រោយគាត់ក៏បានស្លាប់ដោយ សារជំងឺនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦។